នៅក្នុងសង្គមខ្មែរ ឋានានុក្រម និងការគោរព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការប្រាស្រ័យទាក់ទងក្នុងគ្រួសារ។ ប្រព័ន្ធទំនាក់ទំនងនេះត្រូវបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងប្រពៃណីខ្មែរ ដែលកំណត់ពីរបៀបដែលសមាជិកគ្រួសារមានអន្តរកម្មជាមួយគ្នា។ ឋានានុក្រមក្នុងគ្រួសារខ្មែរ មិនមែនគ្រាន់តែជាលំដាប់លំដោយនៃអាយុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រព័ន្ធមួយដែលកំណត់នូវ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវ របស់សមាជិកគ្រួសារម្នាក់ៗផងដែរ។ ការយល់ដឹងអំពីឋានានុក្រមនេះ គឺជារឿងសំខាន់ណាស់ដើម្បីអាចប្រាស្រ័យទាក់ទងគ្នាបានល្អ និងរក្សាភាពសុខដុមរមនាក្នុងគ្រួសារ។ ជីដូនជីតា ស្ថិតនៅកំពូលនៃឋានានុក្រម ពួកគាត់ត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់បំផុត ដោយសារតែ វ័យចំណាស់ បទពិសោធន៍ជីវិតដ៏សម្បូរបែប និងប្រាជ្ញាឈ្លាសវៃ ដែលទទួលបានពីការរស់នៅជាយូរមកហើយ។ ពួកគាត់ច្រើនតែជា បង្គោលដំបូន្មាន និងជាអ្នកសម្របសម្រួល ជម្លោះនានាក្នុងគ្រួសារ។ កូនចៅត្រូវស្ដាប់បង្គាប់ និងគោរពដំបូន្មានរបស់ជីដូនជីតាជានិច្ច។ ឪពុកម្ដាយ គឺជា អ្នកដឹកនាំផ្ទាល់ នៅក្នុងគ្រួសារនីមួយៗ ពួកគាត់មាន សិទ្ធិអំណាចពេញលេញ ក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗ ទាក់ទងនឹងការចិញ្ចឹមបីបាច់ថែរក្សា ការអប់រំ និងការចាត់ចែងជីវភាពរស់នៅរបស់កូនៗ។ ឪពុកម្ដាយមាន ការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការផ្គត់ផ្គង់ និងផ្ដល់សេចក្តីសុខដល់គ្រួសារ។ ការគោរពប្រតិបត្តិចំពោះឪពុកម្ដាយ គឺជាគុណធម៌ដ៏សំខាន់ដែលកូនខ្មែរគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់។ បងប្អូនច្បង មិនត្រឹមតែមានអាយុច្រើនជាងប្អូនៗប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏មាន តួនាទីជាអ្នកមើលថែរក្សា និងជាអ្នកណែនាំ ប្អូនៗផងដែរ។ នៅក្នុងគ្រួសារខ្មែរ បងប្អូនច្បងច្រើនតែដើរតួជា អ្នកជួយសម្រាលការងារឪពុកម្ដាយ ក្នុងការមើលការខុសត្រូវកូនពៅ ឬជួយការងារផ្ទះផ្សេងៗ។ ប្អូនៗត្រូវមានការគោរពចំពោះបងប្អូនច្បង ស្ដាប់តាមការណែនាំ និងធ្វើតាមពាក្យសម្ដីរបស់ពួកគាត់។ បងប្អូនពាក់កណ្ដាល ឬប្អូនពៅ ស្ថិតនៅឋានៈទាបជាងគេនៅក្នុងលំដាប់ថ្នាក់នេះ។ ពួកគាត់ត្រូវបានបង្រៀនឱ្យ គោរពប្រតិបត្តិ ចំពោះបងៗ ឪពុកម្ដាយ និងជីដូនជីតា។ តួនាទីសំខាន់របស់ប្អូនៗ គឺការរៀនសូត្រ ប្រឹងប្រែងធ្វើការងារ និងជួយសម្រាលបន្ទុកគ្រួសារតាមលទ្ធភាព។ ថ្វីត្បិតតែមានឋានៈទាបជាងគេ ប៉ុន្តែពួកគាត់នៅតែទទួលបានក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការថែទាំពីសមាជិកគ្រួសារដទៃ។ ឋានានុក្រមនេះបានរួមចំណែកយ៉ាងធំធេងក្នុងការ រក្សាសណ្ដាប់ធ្នាប់ ភាពសុខដុមរមនា និងតម្លៃប្រពៃណី នៅក្នុងគ្រួសារខ្មែរ។ វាជួយបណ្ដុះគំនិតឱ្យកូនចៅចេះ គោរពចាស់ទុំ ទទួលខុសត្រូវ និងយល់ដឹងពីតួនាទី របស់ខ្លួននៅក្នុងសង្គមគ្រួសារ។ ការគោរពតាមឋានានុក្រម មិនមែនជាការបង្ខិតបង្ខំទេ ប៉ុន្តែជាការបង្ហាញពី សេចក្តីស្រលាញ់ ការដឹងគុណ និងការចេះរៀបរាប់ នៅក្នុងទំនាក់ទំនងគ្រួសារ។ ការគោរពមិនត្រឹមតែជាគុណធម៌ដ៏សំខាន់ក្នុងសង្គមខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសសរស្តម្ភនៃទំនាក់ទំនងក្នុងគ្រួសារផងដែរ។ វាត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈរបៀបដែលសមាជិកគ្រួសារប្រាស្រ័យទាក់ទងគ្នា ដែលរួមមាន ភាសា កាយវិការ និងឥរិយាបថ។ ការយល់ដឹងស៊ីជម្រៅអំពីទម្រង់នៃការគោរពទាំងនេះ នឹងជួយឲ្យយើងមើលឃើញកាន់តែច្បាស់ពីភាពល្អិតល្អន់នៃវប្បធម៌ខ្មែរ។ ភាសាខ្មែរមានលក្ខណៈពិសេសមួយគឺមាន កម្រិតខុសៗគ្នា សម្រាប់ប្រើប្រាស់ទៅតាមឋានៈ និងវ័យរបស់បុគ្គល។ ការប្រើពាក្យ បាទ សម្រាប់បុរស និង ចាស៎ សម្រាប់ស្ត្រី គឺជារឿងចាំបាច់នៅពេលឆ្លើយតប ឬនិយាយទៅកាន់អ្នកមានវ័យចំណាស់ ឬមានឋានៈខ្ពស់ជាង។ នេះជាការបង្ហាញពី ការគោរព ការស្ដាប់បង្គាប់ និងការទទួលស្គាល់ ឋានៈរបស់បុគ្គលម្នាក់ទៀត។ ជំនួសឲ្យការហៅឈ្មោះផ្ទាល់ ការប្រើពាក្យហៅឋានៈដូចជា លោកពុក អ្នកម្ដាយ លោកតា លោកយាយ ពូ មីង បង គឺជាការចាំបាច់។ ការហៅឈ្មោះចាស់ទុំផ្ទាល់ ត្រូវបានចាត់ទុកថាជាអំពើខ្វះការគោរព។ លើសពីនេះ ការប្រើសព្វនាមជំនួសឈ្មោះ ក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ។ ឧទាហរណ៍ ក្មេងមិនត្រូវប្រើពាក្យ ឯង ឬ វា ទៅកាន់ចាស់ទុំឡើយ តែគួរប្រើពាក្យ គាត់ ដោយប្រើប្រាស់ការវាចារសមរម្យ។ នៅពេលនិយាយជាមួយចាស់ទុំ ឬអ្នកមានឋានៈខ្ពស់ គួរប្រើពាក្យដែលមានលក្ខណៈ ទន់ភ្លន់ សមរម្យ និងពីរោះស្ដាប់។ ឧទាហរណ៍ ការប្រើពាក្យ ពិសា ញ៉ាំ ជំនួស ពាក្យស៊ី ឬ អញ្ជើញ ជំនួស ពាក្យទៅ។ នៅពេលជួបចាស់ទុំ ពេលនិយាយជាមួយពួកគាត់ ឬពេលឆ្លងកាត់ពីមុខពួកគាត់ កូនចៅត្រូវ សំពះ ជាពិសេសចំពោះជីដូនជីតា ឪពុកម្ដាយ ឬអ្នកបួស ឬ ឱនក្បាលបន្តិច។ ការសំពះ គឺជារូបភាពនៃការគោរពដ៏ខ្ពង់ខ្ពស់របស់ជនជាតិខ្មែរ ហើយមានកម្រិតខុសៗគ្នាទៅតាមឋានៈ។ នេះជារឿងសំខាន់ណាស់ដែលកូនចៅត្រូវប្រយ័ត្ន កូនចៅ មិនត្រូវឈរខ្ពស់ជាង ឬអង្គុយស្មើ ចាស់ទុំឡើយ។ ប្រសិនបើចាស់ទុំកំពុងអង្គុយលើកៅអីខ្ពស់ កូនចៅគួរអង្គុយលើកម្រាល ឬទីទាបជាងបន្តិច។ ប្រសិនបើចាំបាច់ត្រូវឈរ ត្រូវឈរដោយរបៀបរៀបរយ មិនបាំងមុខ ឬនៅជិតពេក។ នៅពេលឲ្យរបស់របរទៅចាស់ទុំ គួរប្រើ ដៃទាំងពីរ ឬយ៉ាងហោចណាស់ក៏ប្រើ ដៃស្តាំ ហើយ ឱនក្បាលបន្តិច ដើម្បីបង្ហាញការគោរព។ នៅពេលទទួលរបស់ពីចាស់ទុំ ក៏ត្រូវធ្វើកាយវិការស្រដៀងគ្នាដែរ ដោយប្រើដៃទាំងពីរ ហើយឱនក្បាល។ ជនជាតិខ្មែរជៀសវាងការប្រើម្រាមដៃចង្អុលទៅរកចាស់ទុំ ឬបក់បោយដៃដើម្បីកោះហៅពួកគាត់ ព្រោះវាត្រូវបានចាត់ទុកថាមិនសមរម្យ។ ផ្ទុយទៅវិញ គួរប្រើបាតដៃទាំងមូល ឬកាយវិការទន់ភ្លន់។ នៅពេលចាស់ទុំកំពុងនិយាយ កូនចៅត្រូវ ស្ដាប់ដោយយកចិត្តទុកដាក់ បង្ហាញទឹកមុខគោរព និងមិនរំខាន ឬ កាត់សម្ដី ឡើយ។ ត្រូវរង់ចាំឲ្យពួកគាត់និយាយចប់សិន ទើបអាចសួរ ឬបញ្ចេញមតិយោបល់បាន។ ទោះបីជាមានការមិនយល់ស្រប ឬខឹងក៏ដោយ កូនចៅត្រូវតែ គ្រប់គ្រងអារម្មណ៍ របស់ខ្លួន ហើយ ឆ្លើយតបដោយពាក្យសំដីគួរសម និងទន់ភ្លន់ជានិច្ច។ ការប្រើពាក្យសំដីឈ្លើយ លើកសំឡេង ឬបង្ហាញកាយវិការមិនសមរម្យទៅកាន់ចាស់ទុំ ត្រូវបានចាត់ទុកថាជាការប្រមាថ និងខ្វះការអប់រំ។ ក្រៅពីពាក្យសម្ដី និងកាយវិការ ការគោរពក៏ត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដូចជាការជួយការងារផ្ទះ ការមើលថែទាំចាស់ទុំនៅពេលពួកគាត់ឈឺ ឬចាស់ជរា និងការធ្វើតាមដំបូន្មានរបស់ពួកគាត់។ ការគោរពក្នុងការប្រាស្រ័យទាក់ទងក្នុងគ្រួសារខ្មែរ គឺជាប្រព័ន្ធដ៏ស្មុគស្មាញមួយដែលរួមបញ្ចូលទាំងទម្រង់ភាសា កាយវិការ និងឥរិយាបថ។ វាជាការបង្ហាញពីសេចក្តីស្រលាញ់ ការដឹងគុណ និងការទទួលស្គាល់នូវតម្លៃរបស់ចាស់ទុំ ដែលជួយពង្រឹងចំណងគ្រួសារ និងរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ នៅក្នុងគ្រួសារខ្មែរ ឋានានុក្រម មិនមែនគ្រាន់តែជាលំដាប់លំដោយនៃការគោរពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រព័ន្ធមួយដែលកំណត់យ៉ាងច្បាស់លាស់នូវ តួនាទី និងភារកិច្ចជាក់លាក់ សម្រាប់សមាជិកម្នាក់ៗ។ សមាជិកដែលមានវ័យចំណាស់បំផុត និងមានឋានៈខ្ពស់បំផុតក្នុងគ្រួសារ គឺ ឪពុកម្ដាយ និងជីដូនជីតា។ ពួកគាត់ត្រូវបានគេចាត់ទុកថាជា សសរស្តម្ភ ដែលទ្រទ្រង់គ្រួសារទាំងមូល ហើយមានភារកិច្ច និងទំនួលខុសត្រូវដ៏ធំធេងណាស់ក្នុងគ្រួសារ។ ជីដូនជីតា និងឪពុកម្ដាយ គឺជា គ្រូដំបូងបង្អស់ របស់កូនចៅ។ ពួកគាត់បង្រៀនអំពី គុណធម៌ សីលធម៌ សុជីវធម៌ ទំនៀមទម្លាប់ ប្រពៃណី និងរបៀបរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ ពួកគាត់ណែនាំកូនចៅឲ្យចេះរៀបរាប់ គោរពចាស់ទុំ ឧស្សាហ៍ព្យាយាម និងចេះដោះស្រាយបញ្ហា។ ជីដូនជីតា ជាពិសេស តែងតែនិទានរឿងបុរាណ ដកស្រង់គតិអប់រំពីពាក្យចាស់ៗ និងចែករំលែកបទពិសោធន៍ជីវិតដើម្បីបង្រៀនចៅៗ។ ដោយសារតែ បទពិសោធន៍ជីវិតដ៏សម្បូរបែប និងប្រាជ្ញាឈ្លាសវៃ ពួកគាត់គឺជា ទីប្រឹក្សាដ៏សំខាន់បំផុត សម្រាប់កូនចៅ។ នៅពេលកូនចៅជួបការលំបាក ត្រូវធ្វើការសម្រេចចិត្តធំៗ ឬមានបញ្ហាក្នុងជីវិត ពួកគាត់តែងតែផ្តល់នូវ ដំបូន្មានល្អៗ និង ការគាំទ្រ ទាំងផ្លូវចិត្ត ស្មារតី និងជួនកាលទាំងសម្ភារៈផងដែរ។ ការគាំទ្រនេះជួយឲ្យកូនចៅមានកម្លាំងចិត្ត និងជំនះរាល់ឧបសគ្គ។ ជាទូទៅ ឪពុកម្ដាយជាអ្នករកចំណូលចម្បង ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់គ្រួសារ ចាប់ពីម្ហូបអាហារ សម្លៀកបំពាក់ ជម្រក ការអប់រំ រហូតដល់ការចំណាយផ្សេងៗ។ ពួកគាត់ក៏ជា អ្នកគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុ យ៉ាងប្រុងប្រយ័ត្នដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងអនាគតរបស់គ្រួសារ។ ជីដូនជីតាអាចជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុផងដែរ ជាពិសេសប្រសិនបើគ្រួសារពឹងផ្អែកលើពួកគាត់។ កូនៗមានឋានៈទាបជាងឪពុកម្ដាយ និងជីដូនជីតា ប៉ុន្តែពួកគាត់មាន កាតព្វកិច្ច និងភារកិច្ចដ៏សំខាន់ ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីរួមចំណែកដល់ភាពរឹងមាំរបស់គ្រួសារ។ កាតព្វកិច្ចគោរពប្រតិបត្តិឪពុកម្ដាយ និងជីដូនជីតា នេះជា កាតព្វកិច្ចចម្បង និងជាគុណធម៌ស្នូល របស់កូនខ្មែរ។ វាមានន័យថាត្រូវ ស្តាប់បង្គាប់ មិនប្រកែក និយាយស្ដីដោយគួរសម ថែទាំពួកគាត់នៅពេលចាស់ជរា ឬឈឺ និងធ្វើតាមដំបូន្មានល្អៗរបស់ពួកគាត់។ ការគោរពនេះក៏រាប់បញ្ចូលទាំងការបង្ហាញកាយវិការ និងភាសាដែលសមរម្យផងដែរ។ កូនៗត្រូវ ប្រឹងប្រែងសិក្សា ដើម្បីទទួលបានចំណេះដឹង និងជំនាញល្អ។ ការរៀនសូត្រគឺជាការត្រៀមខ្លួនសម្រាប់អនាគតខ្លួនឯង និងជាការសងគុណចំពោះការលះបង់របស់ឪពុកម្ដាយដែលបានខំប្រឹងចិញ្ចឹម និងផ្ដល់ឱកាសឲ្យពួកគាត់បានសិក្សា។ នៅពេលពេញវ័យ កូនៗមានកាតព្វកិច្ច ចូលរួមធ្វើការងារ ដើម្បីរកចំណូលជួយទ្រទ្រង់គ្រួសារ និងសម្រាលបន្ទុករបស់ឪពុកម្ដាយ។ នេះបង្ហាញពីភាពទទួលខុសត្រូវ និងការយល់ដឹងពីតួនាទីរបស់ខ្លួនក្នុងគ្រួសារ។ ជួនកាល កូនៗក៏ត្រូវមានកាតព្វកិច្ចផ្ដល់ប្រាក់ចំណូលជូនឪពុកម្ដាយវិញផងដែរ។ កូនៗមិនអាចអង្គុយទំនេរឡើយ ពួកគាត់ត្រូវ ចូលរួមជួយការងារផ្ទះ តាមលទ្ធភាពរបស់ខ្លួន ដូចជាការសម្អាតផ្ទះបាយ បោកគក់ សម្អាតបរិវេណផ្ទះ មើលថែប្អូនៗ ឬធ្វើកិច្ចការតូចធំផ្សេងៗ។ ការជួយការងារផ្ទះ គឺជាការបង្ហាញពីការស្រលាញ់ ការចែករំលែកបន្ទុក និងការទទួលខុសត្រូវចំពោះគ្រួសារ។ ការបែងចែកតួនាទីយ៉ាងច្បាស់លាស់នេះបានជួយឲ្យគ្រួសារខ្មែរមាន សណ្ដាប់ធ្នាប់ល្អ ទំនាក់ទំនងរឹងមាំ និងភាពរុងរឿង។ សមាជិកគ្រប់រូបយល់ដឹងពីភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួន ដែលនាំឲ្យមានភាពសុខដុមរមនា និងការគាំទ្រគ្នាទៅវិញទៅមកក្នុងជីវិតគ្រួសារ។ ជាមួយនឹងល្បឿននៃការរីកចម្រើនសង្គម និងឥទ្ធិពលពីវប្បធម៌បរទេស ជាពិសេសបច្ចេកវិទ្យាទំនើបៗ ការប្រាស្រ័យទាក់ទងនៅក្នុងគ្រួសារខ្មែរកំពុងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ថ្វីត្បិតតែតម្លៃប្រពៃណីនៅតែរក្សាបាន ប៉ុន្តែរបៀបនៃអន្តរកម្មរវាងសមាជិកគ្រួសារមានលក្ខណៈបត់បែនជាងមុន។ ពីអតីតកាល ការប្រាស្រ័យទាក់ទងក្នុងគ្រួសារខ្មែរមានលក្ខណៈ ឯកតោភាគី ដែលកូនចៅជាអ្នក ស្ដាប់ និងធ្វើតាម ការបង្គាប់របស់ចាស់ទុំស្ទើរតែដាច់ខាត។ សិទ្ធិក្នុងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនពីកូនចៅមានកម្រិតខ្លាំង។ ប៉ុន្តែនៅក្នុងសង្គមបច្ចុប្បន្ន ជាមួយនឹងការវិវឌ្ឍន៍ និងឥទ្ធិពលពីខាងក្រៅ និន្នាការនៃការប្រាស្រ័យទាក់ទងក្នុងគ្រួសារខ្មែរបានចាប់ផ្ដើមផ្លាស់ប្តូរទៅរកភាព បើកចំហរ ជាងមុន។ បច្ចុប្បន្ននេះ គ្រួសារជាច្រើនបានចាប់ផ្ដើមអនុញ្ញាតឲ្យក្មេងៗបញ្ចេញមតិយោបល់បានកាន់តែច្រើន។ ឪពុកម្ដាយសម័យថ្មីមានទំនោរ ស្ដាប់គំនិតរបស់កូនៗ និង ពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ មុននឹងធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់គ្រួសារ។ ឧទាហរណ៍ ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា ឬសកម្មភាពក្រៅម៉ោង កូនៗអាចចូលរួមផ្ដល់យោបល់បាន។ ការផ្លាស់ប្តូរនេះបង្ហាញថា ឪពុកម្ដាយយល់ឃើញពីសារៈសំខាន់នៃការស្ដាប់កូនៗ ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាត្រូវបានគេឲ្យតម្លៃ និងមានចំណែកក្នុងការសម្រេចចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់នោះគឺ ការគោរពចំពោះចាស់ទុំនៅតែត្រូវបានរក្សាជានិច្ច។ កូនៗអាចបញ្ចេញមតិបាន ប៉ុន្តែត្រូវប្រើ ពាក្យសម្ដីគួរសម ដូចជា បាទ/ចាស៎ សូមលោកពុកអ្នកម្ដាយ និង កាយវិការសមរម្យ ដូចជាការឱនក្បាល ឬសំពះជាដើម។ នេះមិនមែនជាការបាត់បង់នូវតម្លៃប្រពៃណីនោះទេ ផ្ទុយទៅវិញ វាគឺជាការវិវឌ្ឍទៅរក ទំនាក់ទំនងដែលផ្អែកលើការយល់ចិត្តគ្នាទៅវិញទៅមក និង ការគោរពគ្នាទៅវិញទៅមក រវាងជំនាន់ ខណៈពេលដែលរក្សាបាននូវ ឫសគល់វប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរ។ ភាពបើកចំហរនេះជួយឲ្យកូនៗមានភាពក្លាហានក្នុងការបញ្ចេញមតិ ប៉ុន្តែនៅតែចេះកោតក្រែងចាស់ទុំ។ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីជាច្រើនបានចាប់ផ្ដើមយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនៅក្នុងគ្រួសារ។ នេះគឺជាការផ្លាស់ប្តូរទស្សនៈដ៏សំខាន់មួយ ពីព្រោះពួកគេបានដឹងថា ការទំនាក់ទំនងល្អអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខដុមរមនាក្នុងគ្រួសារ។ ពួកគាត់បានយល់ថា ការបង្កើតបរិយាកាសបើកចំហរ ដែលកូនៗមានអារម្មណ៍ សុវត្ថិភាពក្នុងការនិយាយ និងចែករំលែកមតិយោបល់ គឺជារឿងចាំបាច់ណាស់។ នៅក្នុងបរិយាកាសបែបនេះ កូនៗមិនខ្លាចក្នុងការបញ្ចេញគំនិត កង្វល់ ឬបទពិសោធន៍របស់ពួកគេឡើយ។ ភាពបើកចំហរនេះជួយ ពង្រឹងចំណងគ្រួសារឲ្យកាន់តែស្អិតរមួត ពីព្រោះសមាជិកគ្រប់រូបមានអារម្មណ៍ថាត្រូវបានគេស្ដាប់ ឲ្យតម្លៃ និងយល់ចិត្ត។ នៅពេលកូនៗមានអារម្មណ៍ថាឪពុកម្ដាយជាមិត្តភក្តិ ពួកគេនឹងងាយស្រួលក្នុងការចែករំលែកបញ្ហា និងស្វែងរកដំណោះស្រាយរួមគ្នា។ លើសពីនេះ ការប្រាស្រ័យទាក់ទងល្អក៏ជួយឲ្យ ការដោះស្រាយបញ្ហាប្រព្រឹត្តទៅបានល្អប្រសើរ ផងដែរ។ នៅពេលមានបញ្ហាកើតឡើង គ្រួសារអាចពិភាក្សាគ្នាដោយបើកចំហរ រកមូលហេតុ និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយប្រសិទ្ធភាព។ វាក៏ជួយ ជៀសវាងការយល់ច្រឡំ ដែលអាចនាំឲ្យមានជម្លោះ ឬការបែកបាក់ផ្ទៃក្នុងគ្រួសារ។ ពីមុន ការយល់ច្រឡំអាចកើតឡើងដោយសារតែខ្វះការប្រាស្រ័យទាក់ទង ឬការប្រាស្រ័យទាក់ទងមិនគ្រប់គ្រាន់ ដែលបណ្ដាលឲ្យមានបញ្ហាស្មុគស្មាញ។ នេះគឺជាការផ្លាស់ប្តូរដ៏វិជ្ជមានមួយពី ការប្រាស្រ័យទាក់ទងដែលផ្តោតលើបទបញ្ជាទៅជា ការប្រាស្រ័យទាក់ទងដែលផ្តោតលើការយល់ចិត្ត និងការគាំទ្រ។ ឪពុកម្ដាយជំនាន់ថ្មីមើលឃើញថា ទំនាក់ទំនងគ្រួសាររឹងមាំគឺកើតចេញពីការស្ដាប់គ្នា ការពិភាក្សាគ្នា និងការផ្ដល់ឱកាសឲ្យសមាជិកគ្រប់រូបមានសិទ្ធិក្នុងការចូលរួម ដែលជាមូលដ្ឋានគ្រឹះសម្រាប់គ្រួសារមានសុភមង្គល និងរុងរឿង។ នៅក្នុងបរិបទសង្គមខ្មែរបច្ចុប្បន្ន ជីវិតកាន់តែមានភាពមមាញឹក ជាងមុន ដែលនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទម្លាប់ និងរបៀបរស់នៅរបស់គ្រួសារ។ ទាំងឪពុកម្ដាយ និងកូនៗសុទ្ធតែមាន ភារកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដែលទាមទារពេលវេលាច្រើន។ ឪពុកម្ដាយ ចំណាយពេលភាគច្រើននៅកន្លែងធ្វើការ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ម៉ោងការងារកាន់តែវែង និងតម្រូវការការងារកាន់តែច្រើន ធ្វើឲ្យពួកគាត់មានពេលតិចតួចនៅផ្ទះ។ កូនៗ ក៏មមាញឹកនឹងការសិក្សានៅសាលា ចូលរៀនគួរ ឬចូលរួមសកម្មភាពក្រៅម៉ោងសិក្សាផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់អនាគត។ ដោយសារតែភាពមមាញឹកនេះ ពេលវេលាដែលសមាជិកគ្រួសារជួបជុំគ្នាធ្វើកិច្ចការផ្ទះរួមគ្នាមានការថយចុះគួរឲ្យកត់សម្គាល់។ សកម្មភាពប្រចាំថ្ងៃដែលធ្លាប់ជាផ្នែកមួយនៃជីវិតគ្រួសារខ្មែរដូចជា ការបរិភោគអាហាររួមគ្នា ការជួយការងារផ្ទះរួមគ្នា និងការអង្គុយនិយាយលេងជាមួយគ្នានៅពេលល្ងាច។ ពីមុនគ្រួសារតែងតែជួបជុំគ្នាញ៉ាំបាយទាំងព្រឹក ថ្ងៃត្រង់ និងល្ងាច ប៉ុន្តែឥឡូវនេះ ជារឿយៗសមាជិកខ្លះអាចញ៉ាំបាយមិនទាន់ ឬមិនស្របពេលគ្នា។ ការជួយការងារផ្ទះរួមគ្នា ដូចជាការសម្អាតផ្ទះ លាងចាន ឬបោកគក់ ដែលធ្លាប់ធ្វើរួមគ្នា បានក្លាយជាភារកិច្ចបុគ្គល ឬត្រូវពឹងលើអ្នកជួយការងារផ្ទះ។ ពេលវេលាជជែកលេង ឬចែករំលែករឿងរ៉ាវប្រចាំថ្ងៃ ក៏អាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំងផងដែរ។ ការផ្លាស់ប្តូរទាំងនេះអាចបណ្ដាលឲ្យសមាជិកគ្រួសារមានពេលតិចជាងមុនក្នុងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ ផលវិបាកមួយក្នុងចំណោមផលវិបាកសំខាន់ៗគឺ ការប៉ះពាល់ដល់ភាពជិតស្និទ្ធ នៃទំនាក់ទំនងគ្រួសារ។ នៅពេលដែលខ្វះពេលវេលាជួបជុំ និងប្រាស្រ័យទាក់ទងដោយផ្ទាល់ ឪពុកម្ដាយ និងកូនៗអាចនឹងមានអារម្មណ៍ឃ្លាតឆ្ងាយពីគ្នា បាត់បង់ឱកាសក្នុងការយល់ចិត្តគ្នា និងដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ នេះអាចនាំឲ្យមានគម្លាតរ និងភាពស្មុគស្មាញក្នុងទំនាក់ទំនងគ្រួសារ។ បច្ចេកវិទ្យាទំនើប ជាពិសេស ទូរស័ព្ទស្មាតហ្វូន និងបណ្ដាញសង្គម បានក្លាយជាកម្លាំងចលករដ៏ធំមួយដែលកំពុងផ្លាស់ប្តូរទម្លាប់នៃការប្រាស្រ័យទាក់ទងនៅក្នុងគ្រួសារខ្មែរ។ ផលប៉ះពាល់របស់វាមានលក្ខណៈស្មុគស្មាញ ដោយមានទាំង គុណសម្បត្តិ និងគុណវិបត្តិ ដែលគួរពិចារណា។ បច្ចេកវិទ្យាបានបើកទ្វារឲ្យមានទម្រង់នៃការទំនាក់ទំនងថ្មីដែលមិនធ្លាប់មានពីមុនមក។ ជំនួសឲ្យការជួបគ្នា ឬនិយាយទូរស័ព្ទធម្មតា សមាជិកគ្រួសារជាច្រើនបានងាកមកប្រើប្រាស់ សារអេឡិចត្រូនិច តាមរយៈកម្មវិធីដូចជា Telegram, Messenger, WhatsApp ឬការជជែកគ្នាតាម បណ្តាញសង្គម។ សារអេឡិចត្រូនិចអនុញ្ញាតឲ្យការទំនាក់ទំនងកើតឡើងយ៉ាងរហ័សទាន់ចិត្ត ដោយមិនគិតពីទីកន្លែង ឬពេលវេលា។ ឧទាហរណ៍ ឪពុកម្ដាយអាចផ្ញើសារសួរនាំកូនអំពីការសិក្សា ឬកូនអាចរាយការណ៍ពីសកម្មភាពរបស់ខ្លួនបានភ្លាមៗ។ សម្រាប់សមាជិកគ្រួសារដែលរស់នៅឆ្ងាយពីគ្នា ជាពិសេសអ្នកដែលធ្វើការនៅក្រៅប្រទេស ការហៅវីដេអូ តាមរយៈកម្មវិធីដូចជា Zoom ឬ Messenger បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងមើលមុខគ្នាផ្ទាល់ និងកាត់បន្ថយការនឹករលឹក។ នេះជាគុណសម្បត្តិដ៏ធំមួយដែលបច្ចេកវិទ្យាជំនាន់មុនមិនអាចផ្ដល់បាន។ សមាជិកគ្រួសារអាចចែករំលែករូបភាព វីដេអូ ឬរឿងរ៉ាវប្រចាំថ្ងៃបានយ៉ាងងាយស្រួលតាមបណ្ដាញសង្គម ឬក្រុមជជែក ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍ថាបានចូលរួមក្នុងជីវិតគ្នាទៅវិញទៅមក ទោះបីជាមិនបានជួបផ្ទាល់ក៏ដោយ។ ទោះជាយ៉ាងណា ភាពងាយស្រួលនៃបច្ចេកវិទ្យាក៏បាននាំមកនូវបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសការកាត់បន្ថយគុណភាពនៃការប្រាស្រ័យទាក់ទងផ្ទាល់។ ជារឿយៗ សមាជិកគ្រួសារអាចនឹងជួបជុំគ្នានៅកន្លែងតែមួយ ឧទាហរណ៍ តុអាហារ ក្នុងបន្ទប់ទទួលភ្ញៀវ ប៉ុន្តែបែរជា មមាញឹកនឹងអេក្រង់ទូរស័ព្ទរៀងៗខ្លួន។ ការរុករកបណ្ដាញសង្គម លេងហ្គេម មើលវីដេអូ ឬឆ្លើយសារ បានធ្វើឲ្យ កាត់បន្ថយការសន្ទនាផ្ទាល់ ការសម្លឹងមើលភ្នែកគ្នា និងការយកចិត្តទុកដាក់ពិតប្រាកដទៅវិញទៅមក។ សកម្មភាពប្រចាំថ្ងៃដែលធ្លាប់ជាឱកាសដើម្បីជជែកលេងបន្តិចបន្តួច ឬសួរនាំគ្នាទៅវិញទៅមក ដូចជាពេលកំពុងជួយលាងចាន ឬអង្គុយលេងនៅពេលល្ងាច ត្រូវបានជំនួសដោយការប្រើប្រាស់ទូរស័ព្ទ។ សកម្មភាពបែបនេះធ្វើអោយបាត់បង់ ឱកាសក្នុងការស្វែងយល់ពីអារម្មណ៍ ឬកង្វល់លាក់កំបាំងរបស់សមាជិកគ្រួសារ។ យុវវ័យភាគច្រើនមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាងចាស់ៗ ដែលអាចបង្កើតជាគម្លាតនៅក្នុងរបៀបប្រាស្រ័យទាក់ទង។ ពេលខ្លះ ចាស់ៗអាចមានអារម្មណ៍ថាឯកោ ឬមិនយល់ពីអ្វីដែលកូនចៅកំពុងធ្វើនៅលើទូរស័ព្ទរបស់ពួកគេ។ បច្ចេកវិទ្យាគឺជា កាំបិតមុខពីរ សម្រាប់ទំនាក់ទំនងគ្រួសារ វាពិតជាបានផ្ដល់នូវ មធ្យោបាយថ្មីៗ ប្រកបដោយប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនង ជាពិសេសនៅពេលនៅឆ្ងាយពីគ្នា។ វាជួយឲ្យសមាជិកគ្រួសាររក្សាការទាក់ទងបានជាប់លាប់ និងចែករំលែកបទពិសោធន៍បានយ៉ាងងាយស្រួល។ តែទោះបីជាយ៉ាងនេះក្ដី ការប្រើប្រាស់ដោយគ្មានការគ្រប់គ្រងអាច បង្កើតគម្លាត រវាងសមាជិកគ្រួសារដែលនៅក្បែរគ្នាទៅវិញទៅមក។ វាអាចកាត់បន្ថយពេលវេលាដែលមានគុណភាពសម្រាប់ការសន្ទនាផ្ទាល់ ការយល់ចិត្តគ្នា និងការកសាងភាពជិតស្និទ្ធ។ ដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងគ្រួសារខ្មែរក្នុងយុគសម័យបច្ចេកវិទ្យា សមាជិកគ្រួសារទាំងអស់ចាំបាច់ត្រូវ ស្វែងរកតុល្យភាព រវាងការប្រើប្រាស់បច្ចេកវិទ្យា និងការបែងចែកពេលវេលាដ៏មានតម្លៃសម្រាប់ការប្រាស្រ័យទាក់ទងដោយផ្ទាល់។ ការកំណត់ពេលជាក់លាក់ដោយគ្មានទូរស័ព្ទ ដូចជាពេលបាយជុំគ្នា ឬពេលមើលទូរទស្សន៍រួមគ្នា អាចជាដំណោះស្រាយមួយដើម្បីពង្រឹងចំណងគ្រួសារ។ ទោះបីជាសង្គមខ្មែរមានការវិវឌ្ឍន៍ទៅមុខយ៉ាងលឿនជាមួយនឹងឥទ្ធិពលពីបច្ចេកវិទ្យា និងវប្បធម៌សាកលភាវូបនីយកម្មក៏ដោយ គោលការណ៍គ្រឹះនៃឋានានុក្រម និងការគោរពនៅតែបន្តជាសសរស្តម្ភដ៏សំខាន់បំផុត ក្នុងការទ្រទ្រង់គ្រួសារខ្មែរ។ នេះមិនមែនជាការរារាំងដល់ការអភិវឌ្ឍន៍នោះទេ ប៉ុន្តែវាគឺជា យន្តការដ៏មានប្រសិទ្ធភាព ដែលជួយរក្សាបាននូវ សណ្ដាប់ធ្នាប់ ភាពសុខដុមរមនា និងអត្តសញ្ញាណវប្បធម៌ ដ៏ល្អផូរផង់របស់ជាតិ។ ឋានានុក្រមក្នុងគ្រួសារខ្មែរ គឺផ្អែកលើ អាយុ និងតួនាទី ដែលបានកំណត់យ៉ាងច្បាស់លាស់។ ការបែងចែកនេះបង្កើតបានជា របៀបរៀបរយ និងវិន័យ នៅក្នុងគ្រួសារ។ អ្នកចាស់ទុំ ដូចជា ជីដូនជីតា ឬ ឪពុកម្ដាយ នៅតែមាន សិទ្ធិអំណាច និងទំនួលខុសត្រូវខ្ពស់បំផុត ក្នុងការដឹកនាំ ផ្ដល់ដំបូន្មាន និងធ្វើការសម្រេចចិត្តសំខាន់ៗ។ ពួកគាត់ត្រូវបានគេមើលឃើញថាជា ប្រភពនៃប្រាជ្ញា និងបទពិសោធន៍ ដែលចាំបាច់សម្រាប់ការដឹកនាំគ្រួសារឲ្យដើរទៅមុខដោយសុវត្ថិភាព។ អ្នកក្មេង មានដូចជា កូនចៅ ឬ ប្អូនៗ នៅតែមាន កាតព្វកិច្ចគោរពប្រតិបត្តិ និងស្ដាប់បង្គាប់ ចំពោះអ្នកចាស់ទុំ។ នេះបង្រៀនពួកគេឲ្យចេះ បន្ទាបខ្លួន ចេះរៀបរាប់ និងចេះទទួលខុសត្រូវ ក្នុងតួនាទីរបស់ខ្លួន។ ការគោរពមិនមែនគ្រាន់តែជាទង្វើខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាជា តម្លៃជ្រាលជ្រៅ ដែលបានចាក់ឫសនៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរ។ ការប្រើប្រាស់ ពាក្យពេចន៍គួរសម ដូចជា "បាទ/ចាស៎", "លោកពុក/អ្នកម្ដាយ" និងការជៀសវាងពាក្យមិនសមរម្យនៅតែជា មូលដ្ឋានគ្រឹះ នៃការប្រាស្រ័យទាក់ទង។ នេះបង្ហាញពីការគោរពមិនប្រែប្រួលចំពោះឋានៈ និងវ័យ។ ការ សំពះ ឱនក្បាល ការមិនឈរខ្ពស់ជាងចាស់ទុំ ឬការឲ្យទទួលរបស់ដោយដៃគួរសម នៅតែត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។ កាយវិការទាំងនេះជា និមិត្តរូបនៃភាពថ្លៃថ្នូរ និងការគោរពចំពោះអ្នកមានគុណ។ ការ ស្ដាប់ដោយយកចិត្តទុកដាក់ មិនកាត់សម្ដី និងឆ្លើយតបដោយសុភាព នៅតែជាបទដ្ឋានសំខាន់។ ទោះបីជាមានគំនិតខុសគ្នា កូនចៅត្រូវតែបង្ហាញការគោរព និងរក្សាសីលធម៌ក្នុងការសន្ទនា។ ថ្វីត្បិតតែជីវិតកាន់តែមមាញឹក ហើយបច្ចេកវិទ្យាបានកាត់បន្ថយការប្រាស្រ័យទាក់ទងផ្ទាល់ក្នុងពេលខ្លះក៏ដោយ ក៏តម្លៃនៃឋានានុក្រម និងការគោរពនៅតែបន្ត ពង្រឹងចំណងគ្រួសារ។ វាជួយឲ្យសមាជិកគ្រួសារមានអារម្មណ៍ សុវត្ថិភាព មានការណែនាំ និងមានសេចក្តីស្រលាញ់។ ការរក្សាបាននូវតម្លៃទាំងនេះ គឺជាការធានាថាគ្រួសារខ្មែរនៅតែជា ស្ថាប័នដ៏រឹងមាំ ដែលបន្តបណ្ដុះបណ្ដាលគុណធម៌ សីលធម៌ និងអត្តសញ្ញាណជាតិពីជំនាន់មួយទៅជំនាន់មួយ។ ដោយមិនបោះបង់ចោលនូវឫសគល់ប្រពៃណីទាំងនេះ គ្រួសារខ្មែរកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ដោយរួមបញ្ចូលគ្នារវាងភាពបើកចំហរទំនើប និងការគោរពដ៏ជ្រាលជ្រៅពីដូនតា។